សិប្បកម្ម គឺជាមុខរបរមួយរបស់ប្រជាជនខ្មែរដែលបង្ហាញអំពីចំណេះដឹង ប្រភពធនធានធម្មជាតិ និងសិល្បៈបុរាណ។ មុខរបរសិប្បកម្មជាមុខរបរមួយដែលបានបន្តមកជាច្រើនជំនាន់ក្នុងវប្បធម៏ប្រពៃណីខ្មែរ។ វាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សា និងបន្តអត្តសញ្ញាណជាតិ ព្រមទាំងជាផ្នែកមួយនៃសេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ផងដែរ។ ផលិតផលសិប្បកម្មខ្មែរមានច្រើនប្រភេទដូចជា ហូល ផាមួង ក្រម៉ា គ្រឿងអលង្ការ ចម្លាក់ឈើនិងថ្ម គ្រឿងស្មូនពីដីឥដ្ធ និងផលិផលសិប្បកម្មដែលផលិតចេញពីឬស្សីផ្តៅ ជាដើម។ សិប្បកម្មតម្បាញសំពត់ហូល ផាមួងជាមុខរបរតកូនតចៅវង្សត្រកូលរបស់ខ្មែរស្ទើរតែគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា។ ជាពិសេសនោះប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល តាកែវ កំពង់ចាម សៀមរាប និងបន្ទាយមានជ័យ។ មុខរបរតម្បាញរវៃអំបោះមិនត្រឹមតែជួយលើកស្ទួយជីវភាពក្នុងសង្គមគ្រួសារឱ្យមានការរីកចំរើនធូរធារប៉ុណ្ណោះទេ គឺគេអាចចៀសផុតពីការធ្វើចំណាកស្រុកថែមទៀតផង។ បន្ថែមពីនេះទៀត ពួកគេក៏អាចថែរក្សា និងអភិរក្សប្រពៃណី ទំនៀមទំលាប់ និងរបៀបត្បាញរវៃអំបោះដោយដៃ តាមរយៈការច្នៃប្រឌិតថ្មីៗផងដែរ។ ក្នុងចំណោមសំពត់សូត្រនានា គេឃើញមានតែហូលទេ ដែលមានក្បាច់ក្រឡារបៀបជាច័ក្កច័ន ឬហៅថា “គោម”។ រីឯពណ៌ដែលខុសគ្នានោះ គឺកើតឡើងពីបច្ចេកទេសម៉្យាងដែលតម្រូវឱ្យមានការអត់ធ្មត់ខ្លាំង ហៅថា “ចងគាត”។ ពោលគឺកន្លែងណាដែលចង់ឱ្យមានពណ៌អ្វីមួយ គេបើកចំហតែត្រង់នោះប៉ុណ្ណោះ ដើម្បីជ្រលក់ល័ក្ត ។ ឯតំបន់ផ្សេងទៀតទាំងអស់ ត្រូវបានចងបិទយ៉ាងរឹងមាំ ដើម្បីទប់ស្កាត់មិនឱ្យល័ក្តជ្រាបចូល។ ដើម្បីឱ្យមានពណ៌និងក្បាច់ខុសគ្នានៅពេញផ្ទៃសំពត់ទាំងមូលគេត្រូវចំណាយពេលយូរណាស់ក្នុងការជ្រលក់ល័ក្ត។ ដោយឡែកផាមួងវិញមានលក្ចណៈសាមញ្ញបំផុត វាមានផ្ទៃលាតសុទ្ធមិនមានក្បាច់រចនាអ្វីឡើយ។ ឯពណ៌វិញអាចខុសៗគ្នាទៅតាមចំណូលចិត្តនៃអ្នកស្លៀក មានពណ៌ខៀវ, ក្រហម, ស្លាទុំ, ត្រួយចេក, លឿង, ស្វាយ ជាដើម។ ប្រសិនបើមានក្បាច់វិញផាមួងអាចមានក្បាច់លម្អ ហៅថា “បន្តក់” រាយមួយៗនៅលើផ្ទៃរបស់វា។ ក្រៅពីនេះ ក៏មានក្បាច់មួយទៀតហៅថា 'រងជើង' ឬ 'ជរជើង' ដែលជាផ្នែកនៃរចនាប័ទ្មសំពត់ផាមួងផងដែរ។ នៅពេលដែលសំពត់ផាមួងមានក្បាច់បន្តក់ និងរងជើង គេតែងតែធ្វើឲ្យក្បាច់ទាំងពីរនេះមានពណ៌តែមួយ ដើម្បីរក្សាការសម្រិតសម្រួលក្នុងរចនាប័ទ្ម។ ចំណែកឯក្រម៉ាវិញគឺជាសម្លៀកបំពាក់ប្រពៃណីខ្មែរមួយដែលគេអាចឆ្នៃពាក់បានច្រើនបែបច្រើនយ៉ាងដូចជាបង់ក រុំលើក្បាលនិងធ្វើជាអង្រឹងសម្រាប់កុមារតូចៗផងដែរ។ ក្រមាក៏អាចប្រើជាឃ្នៀបគៀបចង្កេះ និងរុំជុំវិញដៃរបស់អ្នកប្រយុទ្ធល្បុក្កតោផងដែរ។ ក្រមាត្រូវបានពាក់ដោយបុរស ស្ត្រី និងកុមារ ហើយអាចបង្ហាញពីភាពយុត្តិធម៌ ទោះបីជាក្រមាធម្មតាភាគច្រើនវាមានពណ៌ក្រហម ឬខៀវ ដែលជានិមិត្តសញ្ញាជាតិនៃកម្ពុជា។ ក្រមាអាចត្រូវបានគេមើលឃើញនៅក្នុងរូបថតដំបូងមួយចំនួននៃសំលៀកបំពាក់ខ្មែរដែលបានថតនៅចុងសតវត្សទីដប់ប្រាំបួន។ ជាទូទៅការតម្បាញក្រមាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន និងមានលក្ចណៈស្មុកស្មាញ។ ដំណាក់កាលដំបូងគេត្រូវទៅបេះប្រមូលយកកប្បាសពីចម្ការ ដោយប្រឡេះយកគ្រាប់ចេញឲ្យអស់។ បន្ទាប់មកគេត្រូវយករំពាត់វាយកប្បាសនោះឲ្យបែកសាច់អស់ ដំណាក់កាលនេះផងដែរគេឲ្យឈ្មោះថាថ្ពេច។ ផុតពីនេះទៅគេត្រូវយកអំបោះដែលថ្ពេចរួចយកទៅមូរស្តើងជាបន្ទះសំប៉ែតៗទំហំប៉ុនបាតដៃទុកសម្រាប់រវៃដែលគេហៅថាដំណាក់កាលមូរសំឡី។ ក្រោយពេលមូរសំឡីបានហើយគេយកសំឡីទៅរវៃជាសសៃអំបោះ ដោយឡែកប្រដាប់រវៃអំបោះគេហៅថារហាត់រវៃ។ បន្ទាប់មកទៀតគេត្រូវយកសសៃអំបោះដែលរវៃហើយយកទៅរង្វឹងដោយដាក់រហាត់កុង។ ដើម្បីធ្វើឲ្យអំបោះចេញជាចង្វាយៗសម្រាប់យកទៅកួតទឹកនិងជ្រលក់ល័ក្តយកពណ៏។ ហើយចំពោះអំបោះដែលត្រូវយកទៅជ្រលក់ល័ក្តគឺត្រូវត្រាំទឹកទុកមួយយប់សិន។ បន្ទាប់ពីជ្រលក់ល័ក្តហើយគឺដល់ដំណាក់កាលមួយទៀតហៅថាឲ្យបាយ ដែលជាការធ្វើឲ្យអំបោះឆៅស្អិតល្អនិងមិនផុយដូចកាលនៅឆៅ។ គឺគេត្រូវយកអំបោះទៅត្រាំទឹកបាយហើយចំហុយទាល់តែអំបោះនោះស្អិត។ ដំណាក់កាលបន្ទាប់គេឲ្យឈ្មោះថាអន្ទង ដំណាក់កាលនេះគឹគេធ្វើការបែងចែកអំបោះរៀបលើធ្មេញឈើត្រៀមសម្រាប់ត្បាញ។ បន្ទាប់មកឈានចូលដល់ដំណាក់កាលថ្ករ ការថ្ករ គឺគេថ្ករលើកីដែលបានរៀបចំអំបោះរួច។ ពេលថ្ករចប់សព្វគ្រប់ហើយគឺចូលដល់ដំណាក់កាលត្បាញម្តង ត្បាញនេះគឺគេធ្វើឡើងនៅលើកី ហើយដំណាក់កាលត្បាញនេះក៏ជាដំណាក់កាលចុងក្រោយនៃការផលិតក្រមាផងដែរ។ ម្យ៉ាងវិញទៀតសិប្បកម្មផលិតគ្រឿងអលង្ការ ក៏ជាផ្នែកសំខាន់មួយនៃសិល្បៈប្រពៃណីខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងចាប់តាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្ន។ គ្រឿងអលង្ការខ្មែរត្រូវបានប្រើប្រាស់ដើម្បីតុបតែងរាងកាយ សម្រស់ និងបង្ហាញស្ថានភាពសង្គម និងឋានៈរបស់មនុស្សក្នុងសង្គម។ ហើយគ្រឿងអលង្ការទាំងនោះមានដូចជា កងដៃ កងជើង ខ្សែដៃ ខ្សែជើង ខ្សែក ក្រវិល មកុដ ជាដើម។ ជាងនេះទៅទៀតគ្រឿងអលង្ការខ្មែរភាគច្រើនមានរចនាបថតាមលំនាំបុរាណ ដូចជា លំនាំផ្កាឈូកផ្ការំដួល និងតាមក្បាច់ចម្លាក់នាសម័យអង្គរផងដែរ។ គ្រឿងអលង្ការទាំងនេះត្រូវបានគេធ្វើឡើងអំពីមាស ប្រាក់ ស្ព័ន លង្ហិន ថ្មកែវ ឈើ សំរិទ្ធ និងត្បូងជាដើម។ លើសពីនេះទៅទៀតសិប្បកម្មផលិតគ្រឿងអលង្ការបានដើរតួរយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ធកិច្ចសហគមន៏។ ផលិតផលទាំងនេះក៏ក្លាយជាផលិតផលអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ ចំណែកឯសិប្បកម្មចម្លាក់ឈើវិញ គឺជាសិល្បៈបុរាណដ៏សំខាន់មួយក្នុងវប្បធម៌ខ្មែរ ដែលបង្ហាញពីភាពច្នៃប្រឌិត ភាពលំអិត ។ វាមានប្រវត្តិយូរអង្វែងមកហើយ និងជាប់ទាក់ទងជាមួយលទ្ធិនឹងសាសនា ប្រពៃណី និងស្ថាបត្យកម្មបុរាណខ្មែរដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី ជាដើម។ ចម្លាក់ឈើជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ដាក់តាំងនៅតាមគេហដ្ឋាន, ហាងអាជីវកម្ម និងសណ្ឋាគារនានា ។ សិប្បកម្មចម្លាក់ឈើគឺជាសិប្បកម្មមួយដែលឆ្លាក់ឈើឲ្យចេញទៅជារូបរាងផ្សេងៗតាមតម្រូវការដូចជាផ្ទាំងគំនូរ រូបចម្លាក់ឈើសម្រាប់ដាក់តាំងលម្អនិងគ្រឿងសង្ហារឹមផ្សេងៗទៀត។ ដោយឡែកឈើដែលគេយកមកឆ្លាក់ទៀតសោតសុទ្ធសឹងតែជាឈើប្រណិតដូចជា ក្រញូង ធ្នង់ នាងនួន បេង ឈើទាល កកោះ និងឈើគគី ។ ពីបុរាណគេឆ្លាក់ឈើដោយដៃ ប៉ុន្តែបច្ចុប្បន្ននេះមានម៉ាសុីនទំនើបៗដែលជាជំនួយដល់ល្បឿននៃការឆ្លាក់ ប៉ុន្តែគេក៏មិនចោលការឆ្លាក់ដោយដៃដែរ។ ពីព្រោះចម្លាក់ដែលឆ្លាក់ដោយដៃគឺមានភាពស្រស់ស្អាតនិងប្រកបដោយប្រណិតភាព ដោយសារតែគេឆ្លាក់ដោយយកចិត្តទុកដាក់និងល្អិតល្អន់ជាទីបំផុត។ ទោះជាយ៉ាងណាក្តី សិប្បកម្មចម្លាក់នេះ ក៏ប្រឈមនូវបញ្ហាបន្តិចបន្តួចដែរ ព្រោះបើធ្វើប្រហែសផ្នែកណាមួយនៃឈើនោះ នឹងធ្វើឲ្យពិបាកក្នុងការកែឡើងវិញ។ សិប្បកម្មចម្លាក់ឈើមិនមែនត្រឹមជាសិល្បៈសម្រាប់លក់នោះទេ ប៉ុន្តែវាជាកេរដំណែលនៃអំណោយសិល្បៈខ្មែរដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ហើយចាំបាច់ត្រូវបានថែរក្សា អភិរក្ស និងគាំទ្រជាពិសេសសម្រាប់សម័យបច្ចុប្បន្ននេះ។ បន្ទាប់ពីសិប្បកម្មចម្លាក់ឈើទៅក៏នៅមានសិប្បកម្មចម្លាក់ថ្មផងដែរដែលជាស្នាដៃ សិល្បៈបុរាណមួយដែលបានបន្សល់ទុកតជំនាន់មក។ ការឆ្លាក់ថ្ម គឺជាសិប្បកម្មបុរាណមួយដែលទាមទារបច្ចេកទេសខ្ពស់ ការអត់ធ្មត់ និងចំណេះដឹងជាក់លាក់អំពីថ្មនិងគំនូរសិល្បៈ។ នៅក្នុងវប្បធម៌ខ្មែរ ជាពិសេសសម័យអង្គរ វាជាវិធីសាស្រ្តសំខាន់ក្នុងការបង្ហាញសិល្បៈខ្នែរ សាសនា និងអត្តសញ្ញាណជាតិខ្មែរ។ ចម្លាក់មាន៣ប្រភេទគឺចម្លាក់លិប ចម្លាក់លៀន និងចម្លាក់លោត។ ចម្លាក់លិបគឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញពីផ្ទៃថ្មខ្លាំងទេគេច្រើនធ្វើក្បាច់នេះនៅតាមប្រាសាទ។ ចំណែកឯចម្លាក់លៀនគឺជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់សាច់ថ្មឱ្យជ្រៅ មើលទៅរូបចម្លាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម។ គេនិយមធ្វើរូបចម្លាក់លៀននៅតាមផ្តែរ សសរពេជ្រ និងជញ្ជាំង ដូចជារូបអប្បរាជាដើម។ រីឯចម្លាក់លោតវិញគឺជាចម្លាក់ដែលគេឆ្លាក់មិនជាប់នៅលើជញ្ជាំងឡើយ គឺដាច់ពីជញ្ជាំងប៉ុន្តែផ្អែកជាប់និងជញ្ជាំងដោយទំរ ព្រោះខ្លាចរលំបន្តមកទៀតគេឆ្លាក់ជារូបបដិមាដាច់តែឯង។ ថ្មពីរប្រភេទដែលត្រូវបានប្រើគឺថ្មស្គីស (schist) និងថ្មភក់ ដែលមានពណ៌ខ្មៅ ក្រហម ប្រផេះ និងស។ រូបចម្លាក់សាសនាភាគច្រើនត្រូវបានឆ្លាក់អំពីថ្មភក់។ ក្រៅពីចម្លាក់ថ្មនិងឈើខ្មែរយើងក៏មានសិប្បកម្មស្មូនដោយផលិតផលិតផលនានាចេញពីដីឥដ្ធផងដែរ។ សិប្បកម្មស្មូនដីឥដ្ឋ គឺជាប្រភេទសិប្បកម្មបុរាណមួយរបស់ប្រជាជនខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ សិប្បកម្មនេះគឺជាការប្រើប្រាស់ដីឥដ្ឋ ឬដីក្រហមក្នុងស្រុក ដើម្បីបង្កើតជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ឬគំនូររចនាសិល្បៈតូចៗ ដោយប្រើកម្លាំងនិងជំនាញដៃ។ ដើម្បីស្មូនរូបបានគេត្រូវជ្រើសរើសប្រភេដដីក្រហមឬដីឥដ្ធដែលអាចស្មូនរូបបានល្អ និងបង្កើតជារូបរាងគ្រប់បែបយ៉ាងតាមតម្រូវការ។ បន្ទាប់មកទៀតគេត្រូវធ្វើការរអិលនិងច្របាច់ដីដែលត្រូវបានស្មូន ឬដុសសើមបន្តិច ហើយច្របាច់ឲ្យសព្វ។ ក្រោយពេលច្របាច់ដីហើយទើបគេចាប់ផ្តើមស្មូនដីនោះឲ្យចេញជារូបរាង ដូចជាឆ្នាំងដី ផ្តិលទឹក ក្អម ថូរ សម្ភារៈប្រើប្រាស់និងគ្រឿងតាំងលម្អរផ្សេងៗ។ ពេលស្មូនបានជារូបរាងវត្ថុដែលគេត្រូវការហើយគេត្រូវយកវត្ថុទាំងនោះទៅដុតសម្ងួតក្នុងចង្ក្រាន ឡរដុត ឬក៏ហាលថ្ងៃជាដើម។ ចុងក្រោយគេត្រូវបោសសម្អាតវត្ថុទាំងនោះឲ្យជ្រះផេះនិងកម្ទេចដី រួចគូរក្បាច់លើវត្ថុទាំងនោះដើម្បីបង្កើនសោភណ្ឌភាព។ សិប្បកម្មស្មូនរូបពីដីឥដ្ធបានជួយបង្កើតចំណូលដល់គ្រួសារនិងសហគមប្រជាជនខ្មែរឲ្យមានជីវភាពល្អប្រសើជាងមុន។ លើសពីនេះទៅទៀតសិប្បកម្មស្មូនរូបក៏បានដើរតួនាទីក្នុងការជួយថែរក្សានិងបន្តវប្បធម៌ ជំនាញពីបុរាណរបស់ខ្មែរមិនឲ្យបាត់បង់ផងដែរ។ ក្រៅពីជួយថែរក្សាវប្បធម៏ហើយនោះសិប្បកម្មស្មូនរូបក៏បានចូលរួមក្នុងការថែរក្សាបរិស្ថានផងដែរ។ ប្រជាជនខ្មែរដែលនិយមប្រកបមុខរបរសិប្បកម្មនេះភាគច្រើនមាននៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបងនិងសៀមរាបជាដើម។ ដោយឡែកសិប្បកម្មកែឆ្នៃវត្ថុប្រើប្រាស់និងសម្ភារៈពីផ្តៅនិងឬស្សីក៏ជាមុខរបរមួយដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលមកផងដែរ។ សិប្បកម្មនេះផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិដែលមាននៅក្នុងស្រុក ដូចជាឬស្សី និងផ្តៅ ដើម្បីបង្កើតជាឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ គេផលិតសម្ផារៈនិងវត្ថុទាំងសម្រាប់ប្រើប្រាសនិងលក់ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។ ការងារកែច្នៃនេះត្រូវផលិតដោយដៃដែលប្រើពេលវេលាយូរ ប៉ុន្តែទទួលប្រាក់កម្រៃទាប និងមិនអាចនាំចេញទៅលក់នៅបរទេសបានច្រើនទេ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សជាច្រើនបានប្រាក់ចំណូលពីការងារនេះ នឹងមិនធ្វើចំណាកស្រុកឡើយ។ វត្ថុផ្សេងៗដែលគេផលិតចេញពីឬស្សីនិងផ្តៅមានដូចជា ល្អី កញ្ច្រែង ឈ្នាង ទ្រូ អង្រុត ចង្អេរ និងទម្រឆ្នាំងជាដើម។ នាបច្ចុប្បន្នឧបករណ៍មួយចំនួនមិនសូវមានអ្នកប្រើប្រាស់ក្នុងផ្ទះនោះទេ។ តែត្រូវបានពលរដ្ឋរស់នៅតាមតំបន់មួយចំនួន យកដាក់តាំងតាមផ្ទះ ឬតាមកម្មវិធីប្រពៃណីនានា ដើម្បីបង្ហាញឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងស្វែងយល់។ ម្យ៉ាងវិញទៀតការកែច្នៃពីអនុផលព្រៃឈើ គឺជាវិធីល្អក្នុងការកាត់បន្ថយផ្លាស្តិចនិងជួយកាត់បន្ថយការបំពុលបរិស្ថានពីផ្លាស្ទិចផងដែរ។